សៀង គឺជាផលិតផលមួយបានចម្រាញ់ពីសណ្តែកសៀង ដែលត្រូវបានប្រើក្នុងការចំអិនម្ហូបខ្មែរ ដើម្បីបន្ថែមរសជាតិឱ្យមានជាតិឆ្ងាញ់។ មិនតែប៉ុណ្ណោះសៀង ក៏ជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងមុខម្ហូបខ្មែរ ដែលផ្ដល់រសជាតិប្រៃលាយផ្អែម និងក្លិនឈ្ងុយប្លែក។ សៀង មានរសជាតិប្រៃល្មម ផ្អែមបន្តិច និងមានក្លិនឈ្ងុយប្លែក ដែលខុសពីទឹកស៊ីអុីវ។ គ្រឿងផ្សំរបស់សណ្តែកសៀងមានដូចជា សណ្ដែកសៀង ម្សៅអង្ករលីង អំបិល ស្ករត្នោត ទឹកស្អាត ក្រឡជ័រ ឬ ថ្មសម្រាប់ផ្អាប់ និង ក្រណាត់ស្អាតសម្រាប់គ្រប។ ពេលមានគ្រឿងផ្សំ យើងរៀបចំសណ្ដែកសៀង ដោយលាងសម្អាតសណ្ដែកសៀងឱ្យបានស្អាតល្អ ហើយរើសគ្រាប់សណ្ដែកណាដែលអណ្ដែត ឬខូចចេញ។ ត្រាំសណ្ដែកសៀងក្នុងទឹកធម្មតារយៈពេល ១២ ទៅ ២៤ ម៉ោង ឬមួយយប់ ដើម្បីឱ្យគ្រាប់រីកធំ និងទន់ងាយស្រួលស្ងោរ។ ហើយយកសណ្ដែកសៀងដែលបានត្រាំរួចហើយនោះ ទៅដាក់ចូលក្នុងឆ្នាំង ហើយចាក់ទឹកឱ្យលិចសណ្ដែកទាំងនោះ។ ដាំទឹកឱ្យពុះ រួចបន្ថយភ្លើង រម្ងាស់រហូតដល់សណ្ដែកសៀងទន់ផុយល្អ ប្រហែល ២ ទៅ ៣ ម៉ោង ឬអាចយូរជាងនេះ ដើម្បីប្រាកដថាគ្រាប់សណ្ដែកទន់ផុយល្អ អ្នកអាចយកដៃច្របាច់សាកបាន។ បន្ទាប់មក ស្រង់សណ្ដែកសៀងដែលស្ងោររួច យកទៅលាងទឹកត្រជាក់បន្តិច រួចដាក់ឱ្យស្រស់ទឹក ឱ្យស្ងួតល្អ។ ពេលសណ្ដែកសៀងស្រស់ទឹកស្ងួតហើយ យកវាទៅក្រាលនៅលើកញ្ច្រែង ឬថាសដែលមានរន្ធខ្យល់ចេញចូលល្អ។ បន្ទាប់មកទៀត យកក្រណាត់ស្តើងស្អាតមកគ្រប់ រួចទុកវានៅកន្លែងដែលក្តៅ និងមានខ្យល់ចេញចូលល្អ រយៈពេល ២-៣ ថ្ងៃ។ គោលបំណងនៃការហាល គឺដើម្បីឱ្យសណ្ដែកសៀងចាប់ផ្ដើមដុះផ្សិតល្អិតៗពណ៌ស ឬលឿងស្រាលៗពេញគ្រាប់សណ្ដែក។ ប៉ុន្តែ ប្រសិនបើសណ្ដែកដុះផ្សិតខ្មៅ ឬពណ៌បៃតង មានន័យថាវាខូច មិនអាចប្រើបានទេ។ ពេលសណ្ដែកសៀងដុះផ្សិតបានល្អហើយ យកវាទៅដាក់ក្នុងក្រឡធំមួយ។ ហើយ ដាក់ អំបិល ស្ករត្នោត និង ម្សៅអង្ករលីង ចូល រួចច្របល់ចូលគ្នាឱ្យសព្វល្អ។ ដាក់ដាំទឹកឱ្យពុះរួច បិទភ្លើង ហើយទុកឱ្យត្រជាក់សិន សឹមដាក់ចូលទៅក្នុងសៀង។ ហើយចាក់ទឹកឆ្អិនត្រជាក់នោះ ចូលក្នុងឆ្នាំងឱ្យលិចសណ្ដែកសៀង ដើម្បីឱ្យវាស្រូបទឹកបានល្អ។ រួចបិទគ្រប ហើយចងមាត់ឱ្យជិត ដើម្បីការពារមិនឱ្យធូលីចូល និងរក្សារសណ្តែកសៀងបានស្អាត។ ហើយយកវាទៅហាលថ្ងៃឱ្យបានយ៉ាងតិច ៣-៤ ម៉ោងជារៀងរាល់ថ្ងៃ រយៈពេល ៣ ទៅ ៦ ខែ ទើបសៀងឡើងជាតិល្អ។ ការហាលថ្ងៃជួយឱ្យសៀងឆាប់ឡើងជាតិ និងមានក្លិនឈ្ងុយ ហើយកូរវាម្ដងម្កាល ដើម្បីឱ្យគ្រឿងចូលជាតិគ្នា។ នៅពេលសៀងឡើងជាតិបានល្អហើយ អ្នកអាចឃើញវាមានពណ៌ត្នោតចាស់ និងមានក្លិនឈ្ងុយ។ អ្នកអាចដួសសៀងយកទៅប្រើប្រាស់បាន តាមតម្រូវការ ហើយសៀងដែលនៅសល់ អាចបន្តទុកក្នុងក្រឡដដែល ហើយការទុកកាន់តែយូរ ក្លិននិងរសជាតិកាន់តែឆ្ងាញ់។ អ្នកត្រូវប្រាកដថាឧបករណ៍ប្រើប្រាស់ និងដៃរបស់អ្នកស្អាតល្អជានិច្ច ដើម្បីការពារកុំឱ្យសៀងខូច។ ការធ្វើសៀងតម្រូវឱ្យមានការអត់ធ្មត់ខ្ពស់ ព្រោះវាត្រូវចំណាយពេលយូរទើបអាចប្រើការបាន។ ការធ្វើសៀងដោយខ្លួនឯង គឺជាវិធីមួយដើម្បីថែរក្សា និងបន្តវប្បធម៌ធ្វើម្ហូបខ្មែរ ហើយអ្នកក៏អាចកែសម្រួលរសជាតិ ផ្អែម ឬ ប្រៃ តាមចំណូលចិត្តផ្ទាល់ខ្លួនបានដែរ។ សណ្ដែកសៀង ជាប្រភេទគ្រាប់ធញ្ញជាតិមួយប្រភេទដែលមានប្រយោជន៍ និងអាចយកទៅកែច្នៃធ្វើបានច្រើនយ៉ាង។ វាសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ដែលល្អសម្រាប់សុខភាព។ យើងអាចទទួលទានសណ្តែកសៀងទទេក៏បាន ឬ អាចយកវាទៅឆ្នៃធ្វើជា ម្ហូបផ្សេងៗគ្នា ឬ ធ្វើជាគ្រឿងផ្សំម្ហូបក៏បានដែរ។ សៀង ជាគ្រឿងផ្សំដ៏សំខាន់ និងមានរសជាតិប្លែកសម្រាប់មុខម្ហូបខ្មែរជាច្រើនមុខ។ យើងអាចយកសៀងទៅច្នៃធ្វើម្ហូបបានជាច្រើនប្រភេទ ដូចជា ម្ហូបឆា សម្ល ឬម្ហូបផ្សេងៗទៀត និងពេញនិយមនៅក្នុងអាហារខ្មែរ។ យើងអាចយកវាទៅឆ្នៃជាម្ហូបដូចជា បបរគ្រឿង ទឹកជ្រលក់សៀង សៀងឆា ត្រីចៀនចួន និង ឆាត្រប់ដុតជាមួយសៀងជាដើម។ គេប្រើសៀង ជាគ្រឿងញុំាជាមួយបបរ ស ឬ បបរគ្រឿង ដែលជាអាហារមួយប្រភេទ គេនិយមទទួលទាននៅពេលព្រឺក ឬ ពេលឈឹ។ សៀងត្រូវបានគេលាយជាមួយគ្រឿងផ្សេងៗទៀតដូចជា សាច់ជ្រូក ខ្ទឹមបំពង ស្ករស ចូលបបរស ឬ បបរគ្រឿងដើម្បីបន្ថែមរសជាតិ តាមចំណូលចិត្តអ្នកទទួលទាន។ រសជាតិប្រៃល្មម ផ្អែមតិចៗ និងក្លិនឈ្ងុយរបស់សៀងធ្វើឱ្យបបរគ្រឿងមានរសជាតិឆ្ងាញ់ប្លែក។ អ្នកក៏អាចយកសៀង ទៅធ្វើជាទឹកជ្រលក់សម្រាប់ញ៉ាំជាមួយសាច់អាំង បន្លែស្រស់ ឬម្ហូបឆាផងដែរ។ វិធីធ្វើ គេយកសៀងមកបុកជាមួយខ្ទឹមស ម្ទេស ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារ រួចបន្ថែមសណ្ដែកដីលីងបុក។ ទឹកជ្រលក់សៀងនេះមានរសជាតិជូរ អែម ប្រៃ ដែលលាយចូលគ្នា និងបន្ថែមរសជាតិនៃមុខម្ហូបឱ្យឆ្ងាញ់ពិសេស។